ដើមត្នោតមានប្រយោជន៍ច្រើនណាស់សម្រាប់មនុស្ស និងសង្គម ព្រោះវាអាចប្រើប្រាស់បានទាំងផ្នែកសំណង់ ផ្នែកសុខភាព និងវប្បធម៌។ ដើមត្នោតមានដើមធំ ត្រង់ និងខ្ពស់ ដែលអាចប្រើប្រាស់ធ្វើជាសម្ភារៈសំណង់ ដូចជាសម្រាប់សាងសង់ផ្ទះ ធ្វើទូក តុ ទូ កៅអី គ្រែ និងគ្រឿងសង្ហារិមផ្សេងៗទៀត។ ស្លឹកត្នោតអាចយកទៅប្រក់ដំបូល ខ្ចប់នំ ឬប្រើសម្រាប់បិទបាំងផ្សេងៗបាន។ ផ្លែត្នោតអាចបរិភោគបាន មានរសជាតិផ្អែម និងអាចប្រើធ្វើបង្អែម និងផលិតផលអាហារផ្សេងៗ។ ទឹកត្នោតអាចយកទៅធ្វើជាភេសជ្ជៈ ស្ករត្នោត និងផលិតផលបង្អែមផ្សេងៗបាន។ ក្រៅពីនេះដើមត្នោតនិងស្លឹកត្នោតអាចធ្វើជាសម្ភារៈប្រើប្រាសប្រចាំថ្ងៃតាំងពីបុរាណមកដល់បច្ចុប្បន្នផងដែរ។ ផ្លិតធ្វើពីស្លឹកត្នោត គឺជាផលិតផលប្រពៃណីដែលខ្មែរបានប្រើប្រាស់មកហើយ ហើយវាមានសារៈសំខាន់ខ្លាំងចំពោះជីវភាពសង្គម និងសេដ្ឋកិច្ចរបស់ប្រជាជននៅតាមជនបទ។ ស្លឹកត្នោតដែលត្រូវបានប្រើសម្រាប់ធ្វើផ្លិត មានលក្ខណៈរឹងមាំ និងអាចបត់បាន ងាយស្រួលប្រើប្រាស់ ហើយជាសំណល់ដែលគេយកមកច្នៃប្រឌិតជាផលិត ផលមានតម្លៃ។ របៀបធ្វើផ្លិតពីស្លឹកត្នោត គឺគេត្រូវបានកាប់យក ហាលឲ្យស្ងួត ហើយកាត់តម្រឹមទំហំសមរម្យ បន្ទាប់មកស្លឹកត្នោតត្រូវបានដេរភ្ជាប់គ្នាដើម្បីបង្កើតជាផ្លិតដែលមាន រូបរាងស្អាត និងប្រើប្រាស់បានយូរ។ ស្លឹកត្នោតនេះអាចប្រើសម្រាប់ធ្វើមួក កន្ដ្រក កន្ទេល ស្មុក ផ្លិត និងការវេចខ្ចប់នំ។ ចំំណែកឯអត្ថប្រយោជន៍នៃផ្លិតស្លឹកត្នោត វាជួយសម្រួលជីវភាពប្រជាជនដែលជាអ្នកដេរផ្លិត ហើយក៏បានយកទៅដាក់លក់លើទីផ្សារដែលផ្តល់ប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ ផលិតផលនេះមានតម្រូវការខ្ពស់ ជាពិសេសអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យប្រពៃណីផ្សេងៗ។ ផ្លិតស្លឹកត្នោតមានគុណភាពល្អ មិនប៉ះពាល់បរិស្ថាន និងអាចលក់បានទាំងក្នុងស្រុក និងក្រៅប្រទេស។ ការច្នៃប្រឌិតផ្លិតពីស្លឹកត្នោត ជួយកាត់បន្ថយសំណល់ស្លឹកត្នោត ហើយបង្កើតបានជាផលិតផលប្រើប្រាស់ដែលមានប្រយោជន៍។ ផ្លិតដែលធ្វើពីស្លឹកត្នោតអាចប្រើជាសម្ភារៈតាំងលម្អនៅផ្ទះ វត្តអារាម សាលារៀន ភោជនីយដ្ឋាន និងទីតាំងផ្សេងៗ។ មួកនេះមិនត្រឹមតែប្រើសម្រាប់ការពារកំដៅថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារបស់កែច្នៃពីធម្មជាតិដែលមានតម្លៃថោក និងមានរូបរាងស្អាតសមរម្យ ដែលបង្ហាញពី អត្តសញ្ញាណវប្បធម៌ខ្មែរ។ ការដេរមួកត្រូវការពេលវេលាច្រើន និងជំនាញខ្ពស់ ដោយស្លឹកត្នោតធាងធំមួយអាចធ្វើបានពី២ ទៅ ៣ មួក ចំណែកធាងតូចវិញបានត្រឹមតែ១ មួកប៉ុណ្ណោះ។ មួយវិញទៀត កន្ដ្រកដែលធ្វើពីស្លឹកត្នោត គឺជាផលិតផលប្រពៃណីខ្មែរមួយ ដែលផលិតពីស្លឹកត្នោតដែលមានលក្ខណៈរឹងមាំ និងអាចត្បាញបាន។ កន្ដ្រកស្លឹកត្នោតគឺជាផលិតផលធម្មជាតិ ១០០ភាគរយ ដែលមានសោភណភាពស្អាត និងអាចប្រើប្រាស់បានយូរ ព្រមទាំងជួយរក្សាបរិស្ថាន។ វាជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃ ហើយក៏ជាស្នាដៃសិប្បកម្មដ៏វិចិត្រដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយផងដែរ។ កន្ត្រកនេះអាចមានទំហំ និងរូបរាងផ្សេងៗគ្នា ទៅតាមតម្រូវការប្រើប្រាស់ និងសម្រាប់តាំងលម្អ។ ជាពិសេស កន្ទេលដែលធ្វើពីស្លឹកត្នោត គឺជាប្រភេទកន្ទេលប្រពៃណីខ្មែរ ដែលត្រូវបានផលិតចេញពីស្លឹកត្នោតក្នុងការផលិត។ ជាសម្ភារៈធម្មជាតិដែលរឹងមាំ និងងាយស្រួលត្បាញ ដែលគេប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីការពារកម្ដៅថ្ងៃ និងដាក់សម្ភារៈផ្សេងៗ។ កន្ទេលស្លឹកត្នោតជាផលិតផលប្រពៃណីដែលបង្ហាញពីសិប្បកម្មដេរដៃខ្មែរដែលបានបន្តពីជំនាន់មួយទៅមួយ ជួយរក្សា និងលើកស្ទួយវប្បធម៌ និងសហគមន៍ ជនជាតិខ្មែរ។ កន្ទេលស្លឹកត្នោត ត្រូវបានគេយកមកប្រើប្រាស់ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងក្នុងពិធីបុណ្យផ្សេងៗ។ ចំណែកឯស្មុកដែលធ្វើពីស្លឹកត្នោត គឺជាផលិតផលសិប្បកម្មប្រពៃណីខ្មែរមួយ ដែលបានកែច្នៃស្លឹកត្នោតឲ្យក្លាយជាប្រអប់ ឬស្មុកសម្រាប់ដាក់សម្ភារៈផ្សេងៗ។ ស្មុកស្លឹកត្នោតនេះមានលក្ខណៈរឹងមាំ និងមានរូបរាងស្អាត ដែលបង្ហាញពីសិល្បៈដេរដៃបែបខ្មែរ និងការគាំទ្រផលិតផលក្នុងស្រុក។ ការផលិតស្មុកពីស្លឹកត្នោតត្រូវការជំនាញខ្ពស់ និងការប្រុងប្រយ័ត្នក្នុងការដេរនិងត្បាញស្លឹកឲ្យបានរឹងមាំ និងមានសោភណភាពល្អ។ ផលិតផលនេះជួយបង្កើតប្រាក់ចំណូលសម្រាប់ស្រ្តីមេផ្ទះ និងសហគមន៍ក្នុងតំបន់ ដែលបានបន្តបច្ចេកទេសនេះជារបររកស៊ីប្រចាំថ្ងៃ។ រីឯការវេចខ្ចប់នំធ្វើពីស្លឹកត្នោត ជាប្រពៃណីខ្មែរ ដែលប្រើស្លឹកត្នោតដើម្បីវេចខ្ចប់នំ ឬអាហារផ្សេងៗ។ ស្លឹកត្នោតជាសម្ភារៈធម្មជាតិ ដែលមានភាពធន និងអាចបត់បាន ងាយស្រួលវេចខ្ចប់ រក្សារសជាតិ និងសំណើមនំបានយូរ។ ការវេចខ្ចប់ដោយស្លឹកត្នោតជួយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ឬសម្ភារៈប្លាស្ទិកផ្សេងៗ ដែលមានផលប៉ះពាល់ដល់បរិស្ថាន។ ការយកស្លឹកត្នោតមកធ្វើបែបនេះគឺជួយអភិរក្សស្នាដៃរបស់ខ្មែរ និងជួយរក្សាទុកបរិស្ថានផងដែរ។ ការវេចខ្ចប់នេះក៏ជួយបង្ហាញពីភាពច្នៃប្រឌិត និងស្នាដៃដេរដៃបែបខ្មែរ ដែលបានបន្តពីជំនាន់មួយទៅមួយ និងមានតម្លៃខ្ពស់។ ជាពិសេស ការប្រក់ដំបូលផ្ទះ ឬធ្វើជញ្ជាំងផ្ទះដោយស្លឹកត្នោត គឺជារចនាបថសំណង់ប្រពៃណីរបស់ខ្មែរ ដែលប្រើប្រាស់ស្លឹកត្នោតដែលមានភាពធន់។ ស្លឹកត្នោតអាចការពារទឹកភ្លៀង និងកំដៅថ្ងៃបានល្អ ហើយជួយរក្សាសីតុណ្ហភាពក្នុងផ្ទះឲ្យត្រជាក់ និងមានសំណើមសមរម្យ។ ការប្រក់ដំបូលពីស្លឹកត្នោត គឺតម្រូវឲ្យមានការជ្រើសរើសស្លឹកត្នោតណាដែលមានគុណភាពល្អ និងត្រូវហាលឲ្យស្ងួតជាមុនសិន ដើម្បីធានាថាវាអាចប្រើប្រាស់បានយូរអង្វែង។ ការប្រក់ដំបូលផ្ទះពីស្លឹកត្នោត គឺមានសមត្ថភាពខ្ពស់ក្នុងការការពារទឹកភ្លៀងបានយ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងទៀត ផ្ទះស្លឹកត្នោត គឺជួយរក្សាសីតុណ្ហភាពក្នុងផ្ទះឲ្យត្រជាក់នៅរដូវក្តៅ និងកក់ក្តៅនៅរដូវត្រជាក់។ យ៉ាងណាមិញ ការបូបដៃធ្វើពីស្លឹកត្នោត គឺជាសិប្បកម្មប្រពៃណីមួយដែលប្រើស្លឹកត្នោតផងដែរ។ ផ្កាធ្វើពីស្លឹកត្នោត សម្រាប់តុបតែងពិធីបុណ្យ ដែលធ្វើដោយដៃផ្ទាល់ ព្រោះវាងាយស្រួលក្នុងការបត់ ដើម្បីតាំងលម្អក្នុងគេហដ្ខាន។ សរុបមក ស្លឹកត្នោតមានប្រយោជន៍ច្រើនលើសលប់ និងជាមុខរបរសម្រាប់សម្រួលជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។